ផ្លែគូលែន គឺជាផ្លែឈើមួយប្រភេទដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ ហេតុផលចម្បងដែលធ្វើឲ្យផ្លែឈើនេះក្លាយជាទីចាប់អារម្មណ៍នោះ គឺដោយសារតែវាមាន រសជាតិដ៏ឆ្ងាញ់ពិសា។ រសជាតិផ្អែមល្ហែមលាយឡំនឹងជូរអែម ព្រមទាំងមានក្លិនក្រអូបប្រហើរធ្វើឲ្យអ្នកដែលបានភ្លក្សហើយជាប់ចិត្តមិនអាចបំភ្លេចបាន។ ម្យ៉ាងវិញទៀត ផ្លែគូលែនសម្បូរទៅដោយជាតិទឹក ដែលផ្ដល់នូវអារម្មណ៍ ស្រស់ស្រាយ និងត្រជាក់ ជាពិសេសនៅរដូវក្ដៅ។ ភាពស្រស់ស្រាយនេះហើយដែលធ្វើឲ្យមនុស្សជាច្រើនជ្រើសរើសញ៉ាំផ្លែគូលែនដើម្បីបំបាត់ការស្រេកទឹក។ មិនតែប៉ុណ្ណោះ ផ្លែគូលែនក៏មាន តម្លៃសមរម្យ ផងដែរនៅរដូវកាលរបស់វា ដែលធ្វើឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈអាចទិញយកមកបរិភោគបានដោយងាយស្រួល។ វាមានដាក់លក់យ៉ាងច្រើនកុះករនៅតាមទីផ្សារ ផ្សារទំនើប និងតូបលក់ផ្លែឈើទូទៅ ដែលធ្វើឲ្យវាក្លាយជាផ្លែឈើដែលងាយស្រួលរកផងដែរ។ រដូវកាលដែលគេអាចចាត់ទុកថាជារដូវកាលនៃផ្លែគូលែនគឺចាប់ពី ខែឧសភា រហូតដល់ខែកក្កដា។ នៅអំឡុងពេលនេះហើយដែលអ្នកនឹងឃើញផ្លែគូលែនត្រូវបានដាក់លក់ព្រោងព្រាតស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងតម្លៃដែលធ្លាក់ចុះទាបជាងធម្មតា។ ហេតុផលដែលរយៈពេលនេះក្លាយជារដូវកាលផ្លែគូលែនគឺដោយសារតែវាជា ពេលវេលាដែលអាកាសធាតុអំណោយផលបំផុត សម្រាប់ការលូតលាស់របស់ដើមគូលែន។ អាកាសធាតុក្ដៅហើយមានសំណើមនៅកម្ពុជានាអំឡុងពេលនេះ ធ្វើឲ្យដើមគូលែនចេញផ្កា និងផ្លែបានយ៉ាងល្អ។ ដូចនេះហើយ ទើបនៅរដូវនេះផលិតផលផ្លែគូលែនមានច្រើនលើសលប់នៅលើទីផ្សារ ហើយតម្លៃក៏ថោកជាងធម្មតាដែរ។ ជាទូទៅ ប្រជាជនកម្ពុជាភាគច្រើនចូលចិត្តបរិភោគផ្លែគូលែនស្រស់ៗ ដើម្បីទទួលបាននូវរសជាតិ និងគុណប្រយោជន៍ពេញលេញរបស់វា។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលផ្លែគូលែនមានច្រើនលើសលប់ គេក៏អាចយកវាមក កែច្នៃជាអាហារ ឬភេសជ្ជៈផ្សេងៗ បានផងដែរ។ ផ្លែគូលែនក៏អាចយកមកធ្វើជាភេសជ្ជៈដ៏ឆ្ងាញ់បានផងដែរ។ គេគ្រាន់តែបកសំបកនិងគ្រាប់វាចេញ រួចយកទៅកិនជាមួយទឹកស្ករ ឬទឹកឃ្មុំ និងទឹកកក ដើម្បីបានជាទឹកផ្លែឈើគូលែនដ៏ស្រស់ស្រាយ។ ភេសជ្ជៈផ្លែឈើគូលែននេះ ល្អបំផុតសម្រាប់ផឹកបំបាត់ការស្រេកទឹកនៅរដូវក្ដៅ។ ក្រៅពីធ្វើជាភេសជ្ជៈ ផ្លែគូលែនក៏អាចយកមកធ្វើជាបង្អែមបានដែរ។ ឧទាហរណ៍ គេអាចយកវាទៅធ្វើជាបង្អែមដូចជា ចាហួយគូលែន ដោយលាយទឹកគូលែនជាមួយម្សៅចាហួយ និងស្ករ ហើយបង្អែម ផ្លែគូលែនកក ដែលផ្ដល់នូវអារម្មណ៍ត្រជាក់ស្រស់ស្រាយពេលបរិភោគ។ ដើម្បីអាចបរិភោគផ្លែគូលែនក្រៅរដូវកាលរបស់វា គេអាចកែច្នៃវាទៅជា ផ្លែឈើកំប៉ុង។ ដំណើរការនេះគឺយកផ្លែគូលែនដែលបកសំបករួចដាក់ក្នុងទឹកស្ករ ហើយបិទខ្ចប់ក្នុងកំប៉ុង។ វិធីនេះធ្វើឲ្យផ្លែគូលែនអាចរក្សាទុកបានរយៈពេលយូរ ហើយរសជាតិក៏នៅតែឆ្ងាញ់ដែរ។